បណ្ដាញសង្គមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងផ្សព្វផ្សាយវិស័យសិល្បៈ និងតន្ត្រីនៅកម្ពុជា រួមទាំងតន្ត្រីបុរាណ និងតន្ត្រីរ៉េបផងដែរ។ វេទិកាទាំងនេះផ្ដល់ឱកាសពិសេសសម្រាប់សិល្បករក្នុងការតភ្ជាប់ជាមួយទស្សនិកជន និងពង្រីកឥទ្ធិពលរបស់ពួកគេ។ បណ្ដាញសង្គមដូចជា តិកតុក, ហ្វេសបុក, អុិច និង យូធូប អាចត្រូវបានប្រើប្រាស់តាមវិធីជាច្រើនដើម្បីផ្សព្វផ្សាយវិស័យសិល្បៈ និងតន្ត្រី។ ទីមួយ វាងាយស្រួលក្នុងការបង្ហោះ និងចែកចាយមាតិកាដូចជាបទចម្រៀង វីដេអូចម្រៀង ការសម្ដែងផ្ទាល់ ឬរូបភាពនៃការហាត់សម។ ការធ្វើបែបនេះអនុញ្ញាតឲ្យអ្នកគាំទ្រអាចស្ដាប់ ឬមើលស្នាដៃសិល្បៈបានគ្រប់ពេលវេលា។ ទីពីរ ការផ្សាយផ្ទាល់ ក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបង្ហាញការសម្ដែង ឬការប្រគំតន្ត្រី។ នេះជួយបង្កើតបរិយាកាសស្និទ្ធស្នាលរវាងសិល្បករ និងទស្សនិកជន។ ទីបី បណ្ដាញសង្គមជួយកសាងសហគមន៍អ្នកគាំទ្រតាមរយៈការឆ្លើយតបទៅនឹងមតិយោបល់ និងការបង្កើតទំនាក់ទំនងផ្ទាល់។ ការបង្កើតខ្លឹមសាររឿងរ៉ាវ នៅពីក្រោយស្នាដៃសិល្បៈ ឬជីវិតសិល្បករក៏ជួយទាក់ទាញចំណាប់អារម្មណ៍បានដែរ។ ក្រៅពីនេះ សិល្បករអាចប្រើប្រាស់បណ្ដាញសង្គមសម្រាប់ការរកចំណូលតាមរយៈការលក់ទំនិញអនុស្សាវរីយ៍ ឬការទទួលថវិកាពីអ្នកគាំទ្រ។ ការសហការគ្នារវាងសិល្បករផ្សេងៗគ្នានៅលើបណ្ដាញសង្គម ក៏ជួយពង្រីកចំនួនអ្នកគាំទ្រឲ្យកាន់តែធំផងដែរ។ វេទិកាទាំងនេះក៏ផ្ដល់នូវទិន្នន័យវិភាគ ដែលជួយសិល្បករឲ្យយល់ដឹងពីចំណូលចិត្តរបស់ទស្សនិកជន និងកំណត់គោលដៅផ្សព្វផ្សាយបានកាន់តែត្រឹមត្រូវ។ សម្រាប់តន្ត្រីខ្មែរបុរាណ បណ្ដាញសង្គមអាចដើរតួនាទីក្នុងការអភិរក្ស និងផ្សព្វផ្សាយទៅកាន់មនុស្សជំនាន់ក្រោយ។ សិល្បករអាចបង្ហោះវីដេអូខ្លីៗអំពីប្រវត្តិសាស្រ្ត និងសារៈសំខាន់នៃឧបករណ៍តន្ត្រីនីមួយៗដូចជា រនាតឯក ខ្លុយ ឬស្គរធំ។ វីដេអូនៃការបង្រៀនខ្លីៗអំពីរបៀបលេងឧបករណ៍ទាំងនេះក៏អាចទាក់ទាញអ្នកចាប់អារម្មណ៍ផងដែរ។ ការបង្កើតតន្ត្រីបុរាណបែបសម័យ ឬការលាយបញ្ចូលគ្នា រវាងតន្ត្រីបុរាណ និងសម័យក៏អាចបង្ហោះនៅលើបណ្ដាញសង្គមបានដែរ។ ឧទាហរណ៍ ការយកបទភ្លេងបុរាណមកលេងជាមួយឧបករណ៍ទំនើបអាចទាក់ទាញយុវជនជំនាន់ថ្មី។ ការរៀបចំវគ្គសិក្សាតន្ត្រីបុរាណតាមអនឡាញ ឬការផ្សាយផ្ទាល់អំពីការសម្ដែងរបាំបុរាណអាចជួយរក្សា និងពង្រីកចំណេះដឹង។ បណ្ដាញសង្គមក៏អាចជួយឲ្យសិល្បករតន្ត្រីបុរាណអាចទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីអ្នកគាំទ្រដើម្បីបន្តការងារអភិរក្ស។ ចំពោះវិស័យតន្ត្រីរ៉េបនៅកម្ពុជា បណ្ដាញសង្គមគឺជាឆាកសំខាន់មួយសម្រាប់សិល្បករវ័យក្មេង។ វីដេអូចម្រៀង អាចត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈ ហ្វេសបុក និងយូធូប។ សិល្បករអាចប្រើប្រាស់តិកតុកសម្រាប់ការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ឬការចែកចាយផ្នែកខ្លីៗនៃបទចម្រៀងរបស់ពួកគេ។ ការបង្ហោះខ្លឹមសារនៅពីក្រោយឆាក នៃការផលិតបទចម្រៀង ឬជីវិតប្រចាំថ្ងៃរបស់សិល្បកររ៉េប ក៏ជួយឲ្យអ្នកគាំទ្រមានអារម្មណ៍ស្និទ្ធស្នាលដែរ។ ការផ្សាយផ្ទាល់ដើម្បីឆ្លើយសំណួរពីអ្នកគាំទ្រ ឬការបង្ហាញពីបទចម្រៀងថ្មីៗ អាចបង្កើតភាពរំភើប។ វេទិកាដូចជា អុីនស្តាក្រាម ជួយសិល្បកររ៉េបកសាងរូបភាពផ្ទាល់ខ្លួន តាមរយៈការបង្ហោះរូបភាពទាក់ទាញ និងខ្លឹមសារដែលឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈរបស់ពួកគេ។ ការសហការជាមួយបុគ្គលដែលមានប្រជាប្រិយក៏អាចជួយពង្រីកការផ្សព្វផ្សាយផងដែរ។ លើសពីនេះ បណ្ដាញសង្គមអនុញ្ញាតឲ្យសិល្បកររ៉េបអាចផ្សព្វផ្សាយព្រឹត្តិការណ៍ និងការប្រគំតន្ត្រីរបស់ពួកគេបានយ៉ាងងាយស្រួលទៅកាន់ទស្សនិកជនគោលដៅ។ សរុបមក បណ្ដាញសង្គមបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញវិស័យសិល្បៈ និងតន្ត្រីគ្រប់ទម្រង់នៅកម្ពុជា។ វាមិនត្រឹមតែជាកន្លែងផ្សព្វផ្សាយប៉ុណ្ណោះទេ ថែមទាំងជាវេទិកាមួយសម្រាប់បង្កើតទំនាក់ទំនង កសាងសហគមន៍ និងទ្រទ្រង់ជីវភាពសិល្បករទៀតផង។ តាមរយៈការប្រើប្រាស់ឲ្យបានត្រឹមត្រូវ បណ្ដាញសង្គមនឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យនេះ។